ការប្រើប្រាស់ភាសាបង្រៀននៅតាមតំបន់ជនបទជួបប្រទះបញ្ហាប្រឈមសំខាន់ៗជាច្រើន។ ជារឿយៗ ភាសាដែលប្រើប្រាស់ក្នុងសៀវភៅសិក្សា និងឯកសារបង្រៀនមានលក្ខណៈផ្លូវការពេក។ ហើយមិនសូវឆ្លុះបញ្ចាំងពីភាសានិយាយប្រចាំថ្ងៃរបស់កុមារក្នុងតំបន់ឡើយ។ ភាពខុសគ្នានេះធ្វើឱ្យសិស្សពិបាកយល់ខ្លឹមសារមេរៀន ហើយអាចបណ្ដាលឱ្យពួកគេមានអារម្មណ៍ថាការសិក្សាជាអ្វីដែលឆ្ងាយពីជីវិតពិតរបស់ពួកគេ។ កុមារខ្លះមានអារម្មណ៍ថាភាសាបង្រៀននោះប្រៀបដូចជាភាសាមួយផ្សេងទៀតដែលពួកគេមិនធ្លាប់ស្គាល់។ ស្ថានភាពបែបនេះអាចធ្វើឱ្យពួកគេបាត់បង់ទំនុកចិត្តលើខ្លួនឯង និងមិនហ៊ានចូលរួមសកម្មភាពសិក្សានៅក្នុងថ្នាក់។ គ្រូបង្រៀនមួយចំនួនដែលផ្លាស់ទៅបង្រៀននៅជនបទក៏ជួបការលំបាកក្នុងការសម្របខ្លួនទៅនឹងគ្រាមភាសា និងវប្បធម៌ក្នុងតំបន់។ ការបកស្រាយពាក្យពេចន៍ ឬអត្ថន័យនៃមេរៀនអាចធ្វើឱ្យសិស្សយល់ច្រឡំដោយសារតែរបៀបនិយាយខុសគ្នា។ បញ្ហាប្រឈមមួយទៀតគឺការប្រើពាក្យបច្ចេកទេសក្នុងមុខវិជ្ជាវិទ្យាសាស្ត្រ ឬគណិតវិទ្យាដែលទាមទារការពន្យល់យ៉ាងច្បាស់លាស់ដើម្បីឱ្យសិស្សងាយយល់។ ការខ្វះខាតធនធានបង្រៀនដូចជាសៀវភៅរូបភាព ឬសម្ភារៈដែលឆ្លុះបញ្ចាំងពីជីវិតនៅជនបទក៏ជាឧបសគ្គមួយដែរ។ គ្រួសារមួយចំនួនមិនបានលើកទឹកចិត្តឱ្យកូនប្រើប្រាស់ភាសាខ្មែរឲ្យបានត្រឹមត្រូវតាំងពីតូចឡើយ។ ទាំងអស់នេះអាចជាមូលហេតុមួយដែលធ្វើឱ្យសិស្សមួយចំនួនបោះបង់ការសិក្សាមុនពេលកំណត់ ដោយសារតែពួកគេពិបាកតាមទាន់មេរៀននិងមានអារម្មណ៍ធុញទ្រាន់។ ក្រៅពីបញ្ហាភាសា ការទទួលបានការអប់រំនៅតាមតំបន់ជនបទនៅតែជាកង្វល់ដ៏ធំមួយ។ កត្តាដ៏សំខាន់មួយគឺចម្ងាយសាលារៀនដែលឆ្ងាយពីផ្ទះសិស្ស។ សិស្សជាច្រើនត្រូវដើរយ៉ាងឆ្ងាយទាំងទៅនិងមកពីសាលារៀនជារៀងរាល់ថ្ងៃ។ ការធ្វើដំណើរទាំងទៅទាំងមកមិនត្រឹមតែធ្វើឱ្យពួកគេនឿយហត់ប៉ុណ្ណោះទេ ថែមទាំងប្រឈមនឹងហានិភ័យសុវត្ថិភាពផងដែរ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលនៅមិនទាន់បានអភិវឌ្ឍគ្រប់គ្រាន់ ជាពិសេសក្នុងរដូវវស្សា ធ្វើឱ្យការធ្វើដំណើរទៅសាលាកាន់តែពិបាក។ ស្ថានភាពសេដ្ឋកិច្ចគ្រួសារក៏ជាឧបសគ្គធំមួយផងដែរ។ គ្រួសារក្រីក្រជាច្រើនគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ការសិក្សារបស់កូនៗឡើយ។ ពួកគេមិនត្រឹមតែគ្មានប្រាក់ទិញសម្ភារៈសិក្សានោះទេ ថែមទាំងត្រូវចំណាយថវិកាសម្រាប់ការធ្វើដំណើរផងដែរ។ យុវជនខ្លះត្រូវបង្ខំចិត្តឈប់រៀនដើម្បីជួយធ្វើការងារផ្ទះ ឬប្រកបរបរកសិកម្មជាមួយគ្រួសារដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ ទោះជាយ៉ាងនេះក្តី ក៏មានដំណោះស្រាយជាច្រើនដែលអាចអនុវត្តបាន។ រដ្ឋាភិបាលគួរតែវិនិយោគបន្ថែមទៀតលើការសាងសង់សាលារៀនថ្មីៗ និងជួសជុលសាលាចាស់ៗនៅតំបន់ដែលត្រូវការជាចាំបាច់។ ការផ្តល់អាហារូបករណ៍ ឬជំនួយសង្គមសម្រាប់គ្រួសារក្រីក្រអាចជួយឱ្យកូនៗរបស់ពួកគេនៅតែអាចបន្តការសិក្សាបាន។ ការបង្កើតមជ្ឈមណ្ឌលសិក្សាសហគមន៍នៅតាមភូមិក៏ជាគំនិតល្អមួយដែលអាចជួយកាត់បន្ថយចម្ងាយធ្វើដំណើររបស់សិស្សផងដែរ។ លើសពីនេះ ការផ្តល់មធ្យោបាយធ្វើដំណើរដូចជាកង់ ឬរថយន្តសាលាសម្រាប់សិស្សនៅតំបន់ដាច់ស្រយាលក៏អាចជួយដោះស្រាយបញ្ហានេះបានមួយកម្រិត។ តាមរយៈការបណ្តុះបណ្តាលគ្រូបង្រៀនឱ្យកាន់តែមានគុណភាព និងការប្រើប្រាស់បច្ចេកវិទ្យាដូចជាការសិក្សាតាមប្រព័ន្ធអនឡាញ ក៏អាចផ្តល់ជម្រើសថ្មីៗសម្រាប់ការអប់រំប្រកបដោយប្រសិទ្ធភាព។ ដំណោះស្រាយទាំងអស់នេះទាមទារកិច្ចសហការរវាងភាគីពាក់ព័ន្ធទាំងអស់ដូចជា រដ្ឋាភិបាល សហគមន៍ មាតាបិតា និងអង្គការមិនមែនរដ្ឋាភិបាល។ ការលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការអប់រំក្នុងសហគមន៍ក៏ជាកត្តាសំខាន់ផងដែរ។ ការខិតខំប្រឹងប្រែងទាំងនេះគឺដើម្បីធានាថាគ្រប់កុមារទាំងអស់ទទួលបានឱកាសស្មើគ្នាក្នុងការអប់រំដោយមិនគិតពីទីកន្លែងឡើយ។ ភាពងាយស្រួលក្នុងការទទួលបានការអប់រំគឺជាគន្លឹះឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព។